បន្ទាប់ពីម៉ោងសិក្សាដ៏មមាញឹក កុមារខ្មែរតែងតែឆ្លៀតពេលលេងល្បែងប្រពៃណីផ្សេងៗ ដើម្បីកម្សាន្ត និងបន្ធូរអារម្មណ៍។ ល្បែងទាំងនោះមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងស្មារតីសាមគ្គីភាព និងការអភិវឌ្ឍជំនាញផ្សេងៗទៀតផង។ ក្នុងចំណោមល្បែងប្រពៃណីដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមានល្បែងមួយចំនួនដែលកុមារចូលចិត្តលេងជាប្រចាំ។ ល្បែងទាំងនោះរួមមាន ល្បែងបិទពួន ល្បែងទាញព្រ័ត្រ ល្បែងលាក់កន្សែង ល្បែងវាយក្អម និងល្បែងអង្គញ់ជាដើម។ ល្បែងនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងរបៀបលេងខុសៗគ្នា ដែលធ្វើឲ្យកុមារមិនងាយនឹងធុញទ្រាន់ឡើយ។ ល្បែងបិទពួន ជាល្បែងមួយដែលពេញនិយមខ្លាំង ហើយងាយស្រួលលេងគ្រប់ទីកន្លែង។ មុននឹងចាប់ផ្ដើមលេង កុមារត្រូវចាប់ឆ្នោតរកអ្នកបិទភ្នែកម្នាក់ ហើយអ្នកបិទភ្នែកនោះត្រូវរាប់លេខដល់ចំនួនដែលបានព្រមព្រៀងគ្នា ខណៈដែលកុមារផ្សេងទៀតនាំគ្នារត់ទៅពួន។ នៅពេលរាប់ចប់ អ្នកបិទភ្នែកត្រូវដើររកអ្នកដែលពួន ហើយប្រសិនបើរកឃើញនរណាម្នាក់ អ្នកបិទភ្នែកត្រូវរត់ដេញចាប់អ្នកនោះ។ ប្រសិនបើអ្នកបិទភ្នែកអាចចាប់បានអ្នកណាម្នាក់ អ្នកនោះនឹងក្លាយជាអ្នកបិទភ្នែកវិញម្ដង។ ផ្ទុយទៅវិញ បើអ្នកបិទភ្នែកមិនអាចចាប់បានទេ ពួកគេត្រូវបិទភ្នែកម្ដងទៀត។ ល្បែងបិទពួនមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយទេ ថែមទាំងជួយឲ្យកុមារមានភាពរហ័សរហួន និងចេះគិតយុទ្ធសាស្ត្រក្នុងការលាក់ខ្លួនទៀតផង។ ចំណែកឯល្បែងទាញព្រ័ត្រវិញ ជាល្បែងដែលតម្រូវឲ្យមានកម្លាំងកាយ និងការសាមគ្គីគ្នាជាក្រុម។ ដំបូង គេត្រូវបែងចែកកុមារជាពីរក្រុម ដែលមានចំនួនសមាជិកស្មើគ្នា។ ក្រុមនីមួយៗកាន់ចុងព្រ័ត្រម្ខាងៗ ហើយនៅចំកណ្ដាលព្រ័ត្រមានសម្គាល់មួយ។ នៅពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែ ក្រុមទាំងពីរចាប់ផ្ដើមទាញព្រ័ត្ររៀងៗខ្លួន។ ក្រុមណាដែលទាញក្រុមម្ខាងទៀតឲ្យឆ្លងផុតពីខ្សែបន្ទាត់កណ្ដាល ក្រុមនោះនឹងឈ្នះ។ ល្បែងទាញព្រ័ត្រមិនត្រឹមតែជាការហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបង្រៀនកុមារពីតម្លៃនៃការធ្វើការងារជាក្រុម និងការជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅរួម។ ល្បែងលាក់កន្សែងក៏ជាល្បែងមួយដ៏រីករាយផងដែរ ដែលជួយពង្រឹងស្មារតីប្រុងប្រយ័ត្ន និងការសង្កេត។ កុមារទាំងអស់អង្គុយព័ទ្ធជារង្វង់ដោយបែរមុខទៅក្នុង ខណៈដែលកុមារម្នាក់កាន់កន្សែងដើរព័ទ្ធជុំវិញខាងក្រៅ។ អ្នកដើរនោះត្រូវលាក់កន្សែងដោយស្ងាត់ៗនៅពីក្រោយខ្នងរបស់កុមារណាម្នាក់ ហើយបន្តដើរជុំវិញហាក់ដូចជាគ្មានអ្វីកើតឡើង។ ប្រសិនបើកុមារដែលអង្គុយរកឃើញកន្សែងនៅពីក្រោយខ្នងខ្លួន គេត្រូវរត់ដេញតាមវាយអ្នកលាក់កន្សែង។ អ្នកលាក់កន្សែង ត្រូវរត់រហូតកុំឲ្យគេតាមវាយបាន ហើយរត់ឲ្យលឿនទៅអង្គុយកន្លែងរបស់អ្នកដេញតាមវាយ។ ប្រសិនបើរត់មិនទាន់ទេ ត្រូវអ្នកដេញតាមវាយត្រូវនោះនឹងឈឺសាច់ជាក់ជាមិនខាន។ បើវាយមិនបានទេ អ្នកដែលលាក់កន្សែងនឹងអង្គុយនៅកន្លែងអ្នកដែលដេញតាមវាយនោះ រួចអ្នកលាក់កន្សែងនឹងបន្តដើរលាក់កន្សែងដាក់អ្នកផ្សេងទៀត។ ល្បែងនេះជួយបណ្ដុះបណ្ដាលឲ្យកុមារមានការប្រុងប្រយ័ត្ន និងរហ័សរហួន។ ក្រៅពីល្បែងទាំងនេះ ល្បែងវាយក្អមក៏ជាល្បែងដែលកុមារចូលចិត្តផងដែរ។ ល្បែងនេះតម្រូវឲ្យអ្នកលេងបិទភ្នែក ហើយវាយក្អមដែលព្យួរ។ គេយកក្អមដីមួយព្យួរពីលើដីដោយប្រើខ្សែ ឬឈើ ហើយដាក់រង្វាន់នៅខាងក្នុង។ អ្នកលេងត្រូវបិទភ្នែក រួចកាន់ដំបងដើរទៅវាយក្អមនោះ។ កុមារផ្សេងទៀតជួយស្រែកប្រាប់ទិសដៅ។ ប្រសិនបើវាយបែកក្អម អ្នកវាយនឹងទទួលបានរង្វាន់។ ល្បែងវាយក្អមមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយបណ្ដុះការតស៊ូ និងការសម្របសម្រួលរវាងការស្ដាប់ឮ និងការអនុវត្តផងដែរ។ ចំណែកឯល្បែងអង្គញ់វិញ ជាល្បែងកម្សាន្តមួយបែបដែលនិយមលេងជាក្រុម។ ដំបូង គេត្រូវបែងចែកកុមារជាពីរក្រុម។ ក្រុមនីមួយៗត្រូវជ្រើសរើសគ្រាប់អង្គញ់ដែលមានទំហំសមល្មមសម្រាប់បាញ់។ ក្រុមម្ខាងត្រូវដាក់គ្រាប់អង្គញ់ឲ្យត្រៀបត្រាជាជួរ ហើយក្រុមម្ខាងទៀតត្រូវបាញ់អង្គញ់របស់ខ្លួនទៅលើជួរអង្គញ់របស់ក្រុមម្ខាងទៀត។ ប្រសិនបើគ្រាប់អង្គញ់របស់ខ្លួនអាចវាយគ្រាប់អង្គញ់របស់ក្រុមម្ខាងទៀតឲ្យខ្ទាតចេញពីជួរ គេនឹងឈ្នះ ហើយបន្តវាយរហូតទាល់តែអស់។ ល្បែងអង្គញ់តម្រូវឲ្យអ្នកលេងមានភាពប៉ិនប្រសប់ក្នុងការបាញ់ និងមានយុទ្ធសាស្ត្រក្នុងការរៀបគ្រាប់អង្គញ់។ ល្បែងនេះជួយអភិវឌ្ឍជំនាញគណិតវិទ្យា និងការគិតបែបទូលំទូលាយ។ មូលហេតុដែលកុមារចូលចិត្តលេងល្បែងទាំងនេះ គឺដោយសារល្បែងនីមួយៗសុទ្ធតែផ្ដល់នូវភាពសប្បាយរីករាយ បន្ធូរអារម្មណ៍ពីភាពតានតឹងនៃការសិក្សា និងជួយពង្រឹងចំណងមិត្តភាពរវាងគ្នា។ ក្រៅពីនេះ ល្បែងប្រពៃណីទាំងនេះក៏ជាផ្នែកមួយនៃវប្បធម៌ខ្មែរ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការលេងល្បែងទាំងនេះជួយឲ្យកុមារបានស្វែងយល់ពីប្រពៃណីរបស់ជាតិ និងបានចូលរួមថែរក្សាកេរដំណែលដ៏មានតម្លៃនេះ។ ល្បែងទាំងនេះក៏ជួយអភិវឌ្ឍជំនាញសំខាន់ៗជាច្រើនដូចជា ការគិតពិចារណា ការសម្របសម្រួល ការសង្កេត និងការដោះស្រាយបញ្ហាជាដើម។ ការលេងនៅទីវាលក៏ជួយឲ្យកុមារមានសុខភាពល្អ និងរឹងមាំផងដែរ។ ក្នុងចំណោមល្បែងប្រពៃណីទាំងអស់ ល្បែងដែលកុមារចូលចិត្តជាងគេបំផុតបន្ទាប់ពីការសិក្សា អាចនឹងខុសប្លែកគ្នាទៅតាមចំណង់ចំណូលចិត្តរបស់កុមារម្នាក់ៗ។ ប៉ុន្តែជាទូទៅ ល្បែងបិទពួន និងល្បែងទាញព្រ័ត្រ តែងតែទទួលបានការពេញនិយមជាងគេ ដោយសារល្បែងទាំងពីរនេះមានលក្ខណៈសាមញ្ញ ងាយស្រួលលេង ហើយផ្ដល់ភាពសប្បាយរីករាយយ៉ាងខ្លាំង។ ល្បែងបិទពួនផ្ដល់ឱកាសឲ្យកុមារបានរត់លេង និងប្រើប្រាស់ភាពវៃឆ្លាតក្នុងការលាក់ខ្លួន។ ចំណែកឯល្បែងទាញព្រ័ត្រវិញ តម្រូវឲ្យមានកម្លាំងកាយ និងការសាមគ្គីគ្នា ដែលធ្វើឲ្យកុមារមានអារម្មណ៍ថាជាផ្នែកមួយនៃក្រុម ហើយបានចូលរួមចំណែកជាមួយគ្នា។ ដូច្នេះហើយ ល្បែងប្រពៃណីទាំងនេះនៅតែជាចំណែកមួយដ៏សំខាន់នៃជីវិតកុមារខ្មែរ ហើយបន្តផ្ដល់នូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់ពួកគេ។